តន្ត្រីគឺជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីអារម្មណ៍ បទពិសោធន៍ និងវប្បធម៌របស់មនុស្ស។ ក្នុងចំណោមប្រភេទចម្រៀងជាច្រើន បទចម្រៀងមនោសញ្ចេតនាឆ្លើយឆ្លង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់និយមន័យនៃជំនាន់នីមួយៗនៅកម្ពុជា ដោយបានបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ជ្រាលជ្រៅក្នុងដួងចិត្តអ្នកស្តាប់។ តាំងពីសម័យមាសរហូតដល់បច្ចុប្បន្ន បទទាំងនេះបានបង្ហាញថា ក្តីស្រឡាញ់ ភាពស្មោះត្រង់ និងសុភមង្គល។ នៅជំនាន់យុគមាស ក្នុងទសវត្សរ៍ ឆ្នាំ១៩៦០ ដល់ឆ្នាំ ១៩៧០ មាននៅបទមនោសញ្ចេតនាដ៏ជ្រាលជ្រៅជាច្រើន និងរសរវើកដែលបន្តមានដល់សព្វថ្ងៃ។ សម័យមុនត្រូវបានគេចាត់ទុកថាជាយុគសម័យមាសនៃតន្ត្រីខ្មែរ ដែលសិល្បករម្នាក់ៗសម្បូរទៅដោយទេពកោសល្យដ៏ឆ្នើម។ បទចម្រៀងឆ្លើយឆ្លងនៅជំនាន់មុនពោរពេញទៅដោយ ភាពមនោសញ្ចេតនាជ្រាលជ្រៅ អត្ថន័យទូលំទូលាយ និងចង្វាក់រស់រវើក ដែលនៅតែទទួលបានការគាំទ្ររហូតមកដល់បច្ចុប្បន្ន។ ចំពោះ បទចម្រៀង ឈ្មោះអូនដូចដួងតារា គឺជាស្នាដៃរបស់អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត និងអធិរាជិនីសំឡេងមាស អ្នកស្រី រស់ សេរីសុទ្ធា ដែលពោរពេញទៅដោយមនោសញ្ចេតនាដ៏ផ្អែមល្ហែម។ វាគឺជាបទចម្រៀងឆ្លើយឆ្លងដ៏ពីរោះរណ្តំ ដែលបង្ហាញពីដំណើរវិវត្តន៍នៃក្តីស្នេហាចាប់ពី ការចាប់អារម្មណ៍ ការកោតសរសើរ រហូតដល់ការប្តេជ្ញាចិត្ត និងការទទួលស្គាល់ថាជាគូវាសនា។ ជាបទដែលឆ្លុះបញ្ចាំងពីភាពផ្អែមល្ហែម ភាពរ៉ូមែនទិក និងភាពស្មោះត្រង់រវាងគូស្នេហ៍មួយគូ។ បទនេះបានរំលេចនូវអត្ថន័យនៃការស្គាល់គ្នា ស្រឡាញ់គ្នា និងសន្យាស្មោះស្ម័គ្ររហូតដល់ចុងក្រោយ។ រីឯបទ យើងកុំបំភ្លេចគ្នា វិញ គឺជាបទចម្រៀងដែលបង្ហាញពីក្តីស្នេហាដ៏បរិសុទ្ធ ភាពផ្អែមល្ហែម និងការជឿទុកចិត្តរវាងគូស្នេហ៍មួយគូ។ ដែលជាការសន្យារបស់ពួកគេចំពោះគ្នាទៅវិញទៅមកថា នឹងមិនបំភ្លេចអនុស្សាវរីយ៍ និងក្តីស្រឡាញ់ឡើយ ទោះបីជាពេលវេលា ឬឧបសគ្គណាក៏ដោយ។ បទនេះបានរំលេចនូវអត្ថន័យនៃភក្តីភាព ភាពរ៉ូមែនទិក និងក្តីសង្ឃឹមនៅក្នុងចំណងស្នេហាដ៏ស្ថិតស្ថេរ។ ចំណែកឯបទ អនុស្សាវរីយ៍បីស្រុក ក៏ជាស្នាដៃដ៏រំជួលចិត្តមួយរបស់លោក ស៊ីន ស៊ីសាមុត និងអ្នកស្រី រស់ សេរីសុទ្ធាដែរ។ ដែលបង្ហាញពីរឿងរ៉ាវស្នេហា និងការតស៊ូរបស់គូស្នេហ៍មួយគូ ដើម្បីយកឈ្នះលើឧបសគ្គជាច្រើន រួមទាំងការជ្រៀតជ្រែកពីគ្រួសារ និងវាសនាដែលបង្ខំឲ្យពួកគេបែកបាក់។ បទនេះបានរំលេចនូវអត្ថន័យនៃភាពស្មោះត្រង់ ការលះបង់ និងការប្តេជ្ញាចិត្តដ៏មុតមាំដើម្បីក្តីស្នេហាពិត រហូតដល់ពួកគេបានរកឃើញសុភមង្គល និងទីជម្រកចុងក្រោយរបស់ពួកគេនៅទឹកដីប៉ៃលិន។ ថែមទាំងជាបទដែលសង្កត់ធ្ងន់លើតម្លៃនៃក្តីស្រឡាញ់ពិតដែលអាចយកឈ្នះលើអ្វីៗគ្រប់យ៉ាង។ រីឯ បទ សម្បថជើងមេឃថ្មី គឺជាបទចម្រៀងដែលបង្ហាញពីក្តីសង្ឃឹម ក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តរបស់គូស្នេហ៍មួយគូក្នុងការកសាងជីវិតថ្មីជាមួយគ្នា។ បទនេះគឺបង្ហាញពីការលួងលោម និងសន្យាស្មោះត្រង់នឹងគ្នា រហូតដល់ពួកគេបានកសាងអនាគតរួមគ្នា ហើយពោរពេញដោយសុភមង្គល។ បទ ស្នេហ៍លើពសុធា ក៏ជាបទចម្រៀងដែលបង្ហាញពីក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងស្មោះត្រង់របស់គូស្នេហ៍មួយគូដែលបានឆ្លងកាត់ឧបសគ្គជីវិតជាមួយគ្នាផងដែរ។ ជាបទដែលឆ្លុះបញ្ចាំងពីភាពស្អិតរមួត ការពឹងផ្អែកគ្នាទៅវិញទៅមក និងការដឹងគុណចំពោះគ្នាទៅវិញទៅមក។ បទនេះរំលេចនូវអត្ថន័យថា ទោះជាជីវិតជួបភាពលំបាកយ៉ាងណាក៏ដោយ ក្តីស្រឡាញ់ពិតអាចធ្វើឲ្យមនុស្សនៅតែបន្តរស់នៅ និងស្វែងរកសុភមង្គលជាមួយគ្នាបាន។ បទ រំដួលជើងភ្នំសំពៅ ឬ ជើងភ្នំសំពៅ គឺជាបទចម្រៀងដែលបង្ហាញពីក្តីស្រឡាញ់ដ៏បរិសុទ្ធ ភាពស្និទ្ធស្នាល និងការប្តេជ្ញាចិត្តអស់មួយជីវិតរបស់គូស្នេហ៍មួយគូ។ ជាបទឆ្លុះបញ្ចាំងពីអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមដែលបានកសាងឡើងនៅជើងភ្នំសំពៅ ខេត្តបាត់ដំបង ដែលជានិមិត្តរូបនៃភាពស្មោះត្រង់ និងការស្រឡាញ់គ្នាទៅវិញទៅមក។ បទនេះរំលេចនូវអត្ថន័យនៃសុភមង្គល សន្តិភាព និងភក្តីភាពក្នុងជីវិតស្នេហា បើទោះជាពួកគេរស់នៅសាមញ្ញក៏ដោយ។ ចំណែកឯបទ កំណាព្យស្នេហ៍ វិញ គឺជាបទចម្រៀងដែលបង្ហាញពីក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ភាពស្និទ្ធស្នាល និងសុភមង្គលដែលកើតចេញពីការបាននៅក្បែរមនុស្សជាទីស្រឡាញ់។ វាឆ្លុះបញ្ចាំងពីការលួងលោម ការថ្នាក់ថ្នម និងការជឿជាក់ចំពោះគ្នាទៅវិញទៅមក។ បទនេះរំលេចនូវអត្ថន័យថា ក្តីស្នេហាពិតអាចជាជម្រកដ៏កក់ក្តៅ និងរំដោះមនុស្សម្នាក់ពីភាពទុក្ខសោក ហើយធ្វើឲ្យពួកគេមានអារម្មណ៍ថាដួងចិត្តពួកគេបានក្លាយជាតែមួយ។ រីឯបទ ថ្នមអើយថ្នម គឺជាបទចម្រៀងដែលបង្ហាញពីក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ភាពស្និទ្ធស្នាល និងការប្តេជ្ញាចិត្តអស់មួយជីវិតរបស់គូស្នេហ៍មួយគូ។ វាឆ្លុះបញ្ចាំងពីការមើលថែ ការលួងលោម និងការធានាដែលពួកគេផ្តល់ឲ្យគ្នាទៅវិញទៅមក។ បទនេះរំលេចនូវអត្ថន័យនៃសុភមង្គល ភាពស្ថិតស្ថេរ និងភក្តីភាពក្នុងចំណងស្នេហាដ៏រឹងមាំ ដែលមិនអាចបំបែកបាន។ ហើយបទទាំងអស់នេះសុទ្ធតែត្រូវបានច្រៀងរួមគ្នាដោយអធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត និងរាជិនីសំឡេងមាស អ្នកស្រី រស់ សេរីសុទ្ធាយ៉ាងពីរោះរណ្តំ។ បទ ស្នេហ៍ដូចជើងមេឃ ដែលច្រៀងដោយលោក ស៊ីន ស៊ីសាមុត និងអ្នកស្រី ប៉ែន រ៉ន គឺជាបទមួយដែលបង្ហាញពីក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ។ ប៉ុន្តែបទនេះ គឺពោរពេញទៅដោយភាពអាឡោះអាល័យ និងការអស់សង្ឃឹមចំពោះស្នេហាដែលហាក់ដូចជាមិនអាចទៅរួច។ បទនេះបានរំលេចនូវអារម្មណ៍ឈឺចាប់ និងការរង់ចាំវាសនាដែលមិនដឹងថ្ងៃបានជួបជុំគ្នា។ រីឯបទ ចិញ្ចៀនត្បូងប្រាំ វិញ គឺជាបទចម្រៀងដែលបង្ហាញពីក្តីនឹករលឹកដ៏ជ្រាលជ្រៅ និងការរង់ចាំដោយអត់ធ្មត់របស់គូស្នេហ៍មួយគូដែលត្រូវបែកគ្នារយៈពេលយូរ។ ទោះបីជាមានភាពលំបាក និងឯកាក៏ដោយ ក៏ពួកគេនៅតែរក្សាបាននូវភាពស្មោះត្រង់ និងក្តីសង្ឃឹមក្នុងការបានជួបជុំគ្នា។ បទនេះរំលេចនូវអត្ថន័យនៃការប្តេជ្ញាចិត្តចំពោះគ្នាទៅវិញទៅមក ដោយមានចិញ្ចៀនជាសាក្សីដ៏សំខាន់ និងក្តីប្រាថ្នាចង់រៀបការរួមរស់ជាមួយគ្នាជារៀងរហូត។ លើសពីនេះ បទ "ទឹកភ្លៀងលេងភ្លេង" ដែលច្រៀងដោយលោក អ៊ឹម សុងសឺម និងអ្នកស្រី រស់ សេរីសុទ្ធា គឺជាបទចម្រៀងដែលបង្ហាញពី ក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ភាពស្និទ្ធស្នាល និងសុភមង្គល របស់គូស្នេហ៍មួយគូ។ បទនេះឆ្លុះបញ្ចាំងពីភាពកក់ក្តៅ និងការពេញចិត្តនៅពេលបាននៅក្បែរមនុស្សជាទីស្រឡាញ់ បើទោះជាស្ថិតនៅក្នុងបរិយាកាសភ្លៀងធ្លាក់ក៏ដោយ។ បទនេះរំលេចនូវអត្ថន័យថា ក្តីស្នេហាពិតអាចធ្វើឲ្យមនុស្សលង់លក់ក្នុងសុភមង្គល រហូតដល់ភ្លេចអស់នូវរឿងផ្សេងៗទៀតក្នុងជីវិត។ ចុងក្រោយ បទ គន់មើលចន្ទ្រា ដែលច្រៀងដោយលោក អ៊ឹម សុងសឺម និងអ្នកស្រី ហួយ មាស គឺជាបទចម្រៀងឆ្លើយឆ្លងដ៏ពីរោះរណ្តំចិត្តមួយ ដែលបង្ហាញពី ក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ភាពនឹករលឹក ការសន្យាស្មោះត្រង់ និងក្តីបារម្ភតិចតួច របស់គូស្នេហ៍មួយគូ។ បទនេះបានរំលេចនូវសុភមង្គលដែលកើតចេញពី ការបាននៅក្បែរគ្នា និង ភាពស្មោះត្រង់ក្នុងសេចក្ដីស្នេហា របស់ពួកគេ។ ជំនាន់ក្រោយសម័យខ្មែរក្រហម ទសវត្សរ៍ ១៩៨០-១៩៩០ គឺជាសម័យក្រោយរបបខ្មែរក្រហម វិស័យសិល្បៈក៏បានងើបឡើងវិញជាបណ្តើរៗ។ បទចម្រៀងឆ្លើយឆ្លងនៅសម័យនេះបានបង្ហាញពីក្តីសង្ឃឹមថ្មីសម្រាប់ជីវិតនិងស្នេហា ជាមួយនឹងបទភ្លេងដែលមានភាពទាក់ទាញនិងសារអប់រំ។ បទ ស្ពានសុភមង្គល ដែលច្រៀងដោយលោក ព្រាប សុវត្ថិ និងអ្នកស្រី ម៉េង កែវពេជ្ជតា គឺជាបទចម្រៀងដែលផ្តល់នូវសារអប់រំដ៏មានតម្លៃអំពីជីវិតគូស្វាមីភរិយា។ ដែលបទនេះមានន័យថា អាពាហ៍ពិពាហ៍មិនមែនត្រឹមតែជាពិធីប៉ុណ្ណោះទេ ប៉ុន្តែគឺបង្ហាញពីការប្តេជ្ញាចិត្តដ៏ជ្រាលជ្រៅ ភាពស្មោះត្រង់ ភក្តីភាព ការយល់ចិត្តគ្នា និងការលះបង់។ បទនេះសង្កត់ធ្ងន់ថា ស្នេហាពិតមិនអាចទិញដូរបានឡើយ ហើយមូលដ្ឋានគ្រឹះនៃសុភមង្គលក្នុងគ្រួសារគឺកើតចេញពី ភាពស្មោះត្រង់មួយទល់នឹងមួយរវាងប្តីនិងប្រពន្ធ។ បទចម្រៀងនេះគឺបានលើកឡើងពីតម្លៃនៃជីវិតគ្រួសារខ្មែរប្រកបដោយសេចក្តីថ្លៃថ្នូរ។ រីឯបទចម្រៀង ថ្ងៃមង្គលយើង ដែលច្រៀងដោយលោក ឆោម ប៊ុនយ៉ុង និងអ្នកស្រី ឆោម ឆពុំ គឺជាបទចម្រៀងអាពាហ៍ពិពាហ៍ដែលពោរពេញទៅដោយ ក្តីស្រឡាញ់ សុភមង្គល ការសន្យាភក្តីភាព និងការប្តេជ្ញាចិត្ត របស់គូស្វាមីភរិយាថ្មី។ បទនេះបង្កើតអារម្មណ៍កក់ក្តៅ និងបង្ហាញពីសារៈសំខាន់នៃការកសាងគ្រួសារមួយប្រកបដោយការយល់ចិត្ត ការអត់អធ្យាស្រ័យ និងភាពស្មោះត្រង់អស់មួយជីវិត។ ចំពោះបទចម្រៀង ស្រលាញ់អូនជាងគេ ដែលច្រៀងដោយលោក ព្រាប សុវត្ថិ និងអ្នកស្រី ហ៊ឹម ស៊ីវន គឺជាបទចម្រៀងដែលបង្ហាញពី ជម្លោះផ្ទៃក្នុងរវាងក្តីស្រឡាញ់ពិត និងការសង្ស័យដែលបណ្ដាលមកពីសម្ពាធសង្គម។ ក្នុងបទនេះ តួអង្គប្រុសបានព្យាយាមបង្ហាញពី ចិត្តស្មោះត្រង់របស់គាត់ដែលមិនរើសអើងវណ្ណៈ ឬទ្រព្យសម្បត្តិ ខណៈដែលតួអង្គស្រីនៅតែមាន ការភ័យខ្លាច និងភាពមិនជឿជាក់ ដោយសារតែបទពិសោធន៍ ឬការយល់ឃើញអំពីសង្គមសម្ភារៈនិយម។ បទនេះបានរំលេចនូវអត្ថន័យនៃការតស៊ូដើម្បីបង្ហាញពីស្នេហាពិត និងការជឿទុកចិត្តគ្នាទៅវិញទៅមកក្នុងទំនាក់ទំនង។ នៅសម័យទំនើបចាប់ ២០០០ ដល់បច្ចុប្បន្ន គឺតន្រ្តីមានការរីកចម្រើនយ៉ាងលឿនជាមួយនឹងការលាយឡំរវាង បទភ្លេងខ្មែរដើម និងឥទ្ធិពលតន្ត្រីអន្តរជាតិ។ តន្ត្រីនៅជំនាន់នេះមានការរីកចម្រើនយ៉ាងលឿនជាមួយនឹងការលាយឡំរវាងបទភ្លេងខ្មែរដើមនិងឥទ្ធិពលតន្ត្រីអន្តរជាតិ។ ដែលបទចម្រៀងឆ្លើយឆ្លងនៅសម័យនេះមានភាពចម្រុះនិងច្រើនទម្រង់តន្ត្រីផងដែរ។ បទចម្រៀង ស្នេហ៍ឆ្លងវេហា ដែលជាសំនៀងដើមរបស់លោក ស៊ីន ស៊ីសាមុត និងអ្នកស្រី ឌី សាវ៉េត ហើយត្រូវបានច្រៀងឡើងវិញដោយលោក ខេមរៈ សិរីមន្ត និងអ្នកនាង មាស សុខសោភា។ ហើយជាបទដែលបង្ហាញពីក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងអមតៈ ដែលអាចយកឈ្នះរាល់ឧបសគ្គ មិនថាចម្ងាយឆ្ងាយប៉ុណ្ណានោះទេ។ បទនេះរំលេចនូវការប្រៀបធៀបស្នេហាទៅនឹងភាពធំធេងនៃមេឃអាកាស និងការប្តេជ្ញាចិត្តដ៏មុតមាំដើម្បីភ្ជាប់ចិត្តពីរឲ្យក្លាយជាតែមួយ។ រីឯបទចម្រៀង ថ្ងៃមង្គល ដែលច្រៀងដោយលោក ខេមរៈ សិរីមន្ត និងអ្នកនាង ខេមរៈ ស្រីពៅ គឺជាបទចម្រៀងដែលបង្ហាញពី សុភមង្គលដ៏ធំធេង និងការពេញចិត្ត របស់គូស្វាមីភរិយាថ្មី ដែលបានសម្រេចក្ដីបំណងក្នុងការរៀបអាពាហ៍ពិពាហ៍។ បទនេះបានរំលេចនូវការដឹងគុណចំពោះភាពស្មោះត្រង់របស់គ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តដ៏ឧត្តុង្គឧត្តមក្នុងការថែរក្សាស្នេហាឲ្យគង់វង្សរហូតដល់ចុងក្រោយនៃជីវិត។ បទនេះបង្កើតបរិយាកាសដ៏រីករាយ ស្រស់ស្រាយ និងពោរពេញដោយក្តីសង្ឃឹមសម្រាប់ជីវិតគ្រួសារថ្មី។ ចំណែកឯបទចម្រៀង គូស្នេហ៍សំណាងជាងគេ ដែលច្រៀងដោយលោក ព្រាប សុវត្ថិ និងអ្នកនាង សុគន្ធ នីសា គឺជាបទចម្រៀងដែលបង្ហាញពី សុភមង្គលដ៏លើសលប់ និងការដឹងគុណ របស់គូស្វាមីភរិយាថ្មីដែលបានសម្រេចបំណងរៀបអាពាហ៍ពិពាហ៍ជាមួយមនុស្សដែលខ្លួនស្រឡាញ់។ បទនេះរំលេចនូវជំនឿលើនិស្ស័យនិងព្រហ្មលិខិតដែលបានចារស្នេហាឲ្យពួកគេ។ ហើយអ្វីដែលសំខាន់បំផុតនោះគឺ ការសន្យាដ៏មុតមាំរបស់ពួកគេនៅចំពោះមុខមេឃដីថា នឹងមិនបែកគ្នាឡើយ ហើយនឹងថែរក្សាស្នេហាដ៏បរិសុទ្ធនេះក្បែរគ្នារៀងរហូត។ មួយវីញទៀត ជាបទដែលផ្តល់ក្តីសង្ឃឹម និងបង្ហាញពីតម្លៃនៃស្នេហាពិតក្នុងជីវិតគូ។ ចុងក្រោយ បទចម្រៀង ក្តីសុខអូនគឺមានបង ដែលច្រៀងដោយលោក ពេជ្រ ជេត្រា និងកញ្ញា ដា នីកា គឺជាបទចម្រៀងដែលបង្ហាញពី ក្តីស្រឡាញ់ដ៏បរិសុទ្ធ ភាពស្មោះត្រង់ និងការជឿជាក់ទៅវិញទៅមក រវាងគូស្នេហ៍។ បទនេះក៏ឆ្លុះបញ្ចាំងពីការសន្យាដ៏មុតមាំក្នុងការស្រឡាញ់គ្នាអស់មួយជីវិត និងការបង្ហាញថា សុភមង្គលពិតប្រាកដដែលបាននៅក្បែរមនុស្សជាទីស្រឡាញ់។ បទនេះរំលេចនូវអត្ថន័យថា ទោះជាខ្លួនរៀងខ្លួនក៏ដោយ ក៏បេះដូងរបស់ពួកគេបានរួបរួមជាតែមួយ ហើយពួកគេសង្ឃឹមថា ទេវតានឹងជួយថែរក្សាស្នេហារបស់ពួកគេជារៀងរហូត។ សរុបមក បទចម្រៀងមនោសញ្ចេតនាឆ្លើយឆ្លងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងនិងថែរក្សាអត្តសញ្ញាណតន្ត្រីខ្មែរគ្រប់ជំនាន់។ ដែលក្នុងសម័យមាសគឺពោរពេញដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ រហូតដល់សម័យក្រោយៗដែលបង្ហាញពីការរស់រានឡើងវិញនៃក្តីស្រឡាញ់ និងភាពចម្រុះនៃតន្ត្រីសម័យទំនើប។ ចម្រៀងទាំងអស់នេះ គឺត្រឹមតែជាបទភ្លេងសម្រាប់ស្តាប់នោះទេ ប៉ុន្តែជាមរតកវប្បធម៌ដ៏មានតម្លៃដែលបានភ្ជាប់មនុស្សជំនាន់មួយទៅជំនាន់មួយ។